ពិធីបើកសិក្ខាសាលា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលកំណត់ទិសដៅ បរិយាកាស និងជោគជ័យនៃសិក្ខាសាលាទាំងមូល។ ការរៀបចំពិធីនេះប្រកបដោយរបៀបរៀបរយ ភាពថ្លៃថ្នូរ និងការគោរពតាមពិធីការ គឺជារឿងចាំបាច់ណាស់ដើម្បីឆ្លុះបញ្ចាំងពីវិជ្ជាជីវៈ និងការយកចិត្តទុកដាក់របស់ស្ថាប័នរៀបចំ។ ការរៀបចំកន្លែងអង្គុយសំខាន់ៗមានដូចជា ប្រធានអង្គប្រជុំ ឬរដ្ឋមន្ត្រី អគ្គនាយក ឬអនុរដ្ឋលេខាធិការ ភ្ញៀវកិត្តិយស ឬដៃគូអភិវឌ្ឍន៍ អ្នកគ្រប់គ្រង និងមន្ត្រីដទៃទៀត។ ប្រធានអង្គប្រជុំ ឬរដ្ឋមន្ត្រី ត្រូវអង្គុយនៅចំកណ្ដាលតុ ខាងមុខគេបង្អស់។ ទីតាំងនេះមិនត្រឹមតែជាកន្លែងកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឲ្យភាពជាអ្នកដឹកនាំកំពូល និងសិទ្ធិអំណាចពេញលេញក្នុងការដឹកនាំពិធី។ ការអង្គុយចំកណ្តាលអនុញ្ញាតឲ្យពួកគាត់មានភាពងាយស្រួលក្នុងការមើលឃើញ និងត្រូវបានមើលឃើញពីគ្រប់ទិសទីនៃសាលប្រជុំ។ អគ្គនាយក ឬអនុរដ្ឋលេខាធិការ ត្រូវអង្គុយនៅខាងស្តាំដៃរបស់ប្រធានអង្គប្រជុំ។ ការដាក់ទីតាំងនេះបង្ហាញពីតួនាទីគាំទ្រយ៉ាងសំខាន់ និងឋានៈខ្ពស់របស់ពួកគាត់ក្នុងការគ្រប់គ្រង និងដឹកនាំស្ថាប័ន។ ពួកគាត់ជាអ្នកជួយសម្របសម្រួលកិច្ចការ និងជាតំណាងដ៏សំខាន់របស់ប្រធានអង្គប្រជុំ ឬរដ្ឋមន្ត្រី ។ ភ្ញៀវកិត្តិយស ឬដៃគូអភិវឌ្ឍន៍ ត្រូវអង្គុយនៅខាងឆ្វេងដៃរបស់ប្រធានអង្គប្រជុំ។ វត្តមានរបស់ពួកគាត់មានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងភាពជាដៃគូដ៏រឹងមាំ។ ការដាក់ទីតាំងនេះជាការគោរព និងទទួលស្គាល់ដល់ការចូលរួមចំណែករបស់ពួកគាត់ក្នុងព្រឹត្តិការណ៍ និងវិស័យពាក់ព័ន្ធ។ អ្នកគ្រប់គ្រង និងមន្ត្រីដទៃទៀត ត្រូវអង្គុយបន្តបន្ទាប់គ្នាទៅតាមឋានៈរបស់ពួកគាត់ បន្ទាប់ពីឥស្សរជនសំខាន់ៗខាងលើ។ ការរៀបចំនេះជួយរក្សាបាននូវរបៀបរៀបរយ ភាពជាប្រព័ន្ធ និងការគោរពតាមឋានានុក្រមនៅក្នុងអង្គប្រជុំ។ វាធានាថាអ្នកចូលរួមគ្រប់រូបត្រូវបានអង្គុយនៅកន្លែងដែលសមរម្យតាមតួនាទីរបស់ខ្លួន។